ទីផ្សារនៅពេលព្រឹក និងការជួញដូរតាមភូមិគឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធសេដ្ឋកិច្ចមូលដ្ឋានរបស់កម្ពុជា។ សកម្មភាពទាំងនេះមិនត្រឹមតែជាកន្លែងទិញលក់ធម្មតានោះទេ ថែមទាំងជាមជ្ឈមណ្ឌលសង្គមដ៏រស់រវើកផងដែរ។ វាជាកន្លែងដែលប្រជាជនជួបជុំគ្នា ប្រាស្រ័យទាក់ទង និងផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក។ នៅពេលព្រលឹមស្រាងៗ ទីផ្សារចាប់ផ្តើមមានភាពអ៊ូអរយ៉ាងខ្លាំងជាមួយនឹងសកម្មភាពផ្សេងៗគ្នា។ អ្នកលក់ដូរជាច្រើនបានចាប់ផ្តើមរៀបចំទំនិញរបស់ខ្លួនតាំងពីមុនពេលថ្ងៃរះមកម្ល៉េះ។ ពួកគេតាំងទំនិញជាជួរៗ ហើយចាប់ផ្តើមស្រែកហៅអតិថិជនដើម្បីទិញទំនិញ។ អ្នកទិញក៏ចាប់ផ្តើមសម្រុកចូលទៅក្នុងផ្សារតាំងពីព្រលឹមដើម្បីរកទិញបន្លែត្រីសាច់ស្រស់ៗ។ សម្លេងជជែកគ្នា សម្លេងតថ្លៃគ្នា និងសម្លេងសួរនាំធ្វើឱ្យបរិយាកាសផ្សារមានជីវិតរស់រវើក។ ការដើរទិញទំនិញនៅផ្សារពេលព្រឹកតម្រូវឱ្យមានការប្រជ្រៀតគ្នាតិចតួច ព្រោះមនុស្សច្រើន។ អ្នកទិញភាគច្រើនតែងតែដើរមើលទំនិញពីតូបមួយទៅតូបមួយដើម្បីប្រៀបធៀបតម្លៃ និងគុណភាព។ ក្រោយពីបានរបស់របរគ្រប់គ្រាន់ហើយ ពួកគេក៏ប្រញាប់ត្រឡប់ទៅផ្ទះវិញដើម្បីរៀបចំម្ហូបអាហារ។ សកម្មភាពទាំងនេះបង្ហាញពីទម្លាប់រស់នៅប្រចាំថ្ងៃដែលមិនអាចខ្វះបានឡើយ។ នៅផ្សារពេលព្រឹកមានលក់ទំនិញគ្រប់ប្រភេទដែលចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ។ បន្លែស្រស់ៗត្រូវបានគេបេះពីចំការផ្ទាល់ ហើយយកមកលក់ទាំងនៅមានសភាពស្រស់។ ត្រីសាច់ស្រស់ៗក៏ត្រូវបានគេដឹកជញ្ជូនមកពីបណ្តាខេត្តឬពីកន្លែងចិញ្ចឹមផ្ទាល់ៗ។ ក្រៅពីត្រីសាច់និងបន្លែផ្លែឈើ គេក៏មានលក់គ្រឿងទេសគ្រប់មុខផងដែរ។ គ្រឿងទេសទាំងនោះមានដូចជា ខ្ទឹមស ខ្ទឹមក្រហម ម្ទេស គល់ស្លឹកគ្រៃ និងរមៀតជាដើម។ ម្ហូបអាហារដែលចម្អិនរួចរាល់ក៏មានលក់យ៉ាងសម្បូរបែបដើម្បីងាយស្រួលសម្រាប់អ្នកប្រញាប់។ ឧទាហរណ៍ មានលក់នំបញ្ចុក បាយសម្លរ បបរ និងនំផ្សេងៗជាច្រើនប្រភេទ។ ក្រៅពីអាហារ គេក៏មានលក់សំលៀកបំពាក់ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនផងដែរ។ លក្ខណៈពិសេសរបស់ផ្សារពេលព្រឹក គឺទំនិញភាគច្រើនមានតម្លៃសមរម្យ។ គុណភាពទំនិញក៏មានលក្ខណៈល្អប្រសើរព្រោះវាជាទំនិញថ្មីៗ។ ការធ្វើជំនួញនិងជួញដូរតាមភូមិមានលក្ខណៈពិសេសខុសពីនៅទីផ្សារធំៗ។ វាច្រើនតែជាការជួញដូរដោយផ្ទាល់រវាងអ្នកលក់ដូរតាមភូមិ និងអ្នកស្រុក។ អ្នកលក់ដូរតាមភូមិភាគច្រើនប្រើប្រាស់កង់ ឬម៉ូតូដើម្បីដឹកជញ្ជូនទំនិញពីផ្ទះមួយទៅផ្ទះមួយ។ ពួកគេមានលក់ទំនិញជាច្រើនមុខដូចជា ត្រី សាច់ បន្លែ និងផ្លែឈើតាមរដូវកាល។ ការជួញដូរតាមភូមិមិនសូវមានការតថ្លៃច្រើននោះទេ ព្រោះអ្នកលក់និងអ្នកទិញស្គាល់គ្នា។ ទំនាក់ទំនងរវាងអ្នកលក់និងអ្នកទិញភាគច្រើនគឺផ្អែកលើភាពស្និទ្ធស្នាល និងទុកចិត្តគ្នាទៅវិញទៅមក។ ពេលខ្លះអ្នកលក់អាចឱ្យអតិថិជនជំពាក់លុយបាននៅពេលដែលពួកគេមិនមានប្រាក់គ្រប់គ្រាន់។ ការធ្វើជំនួញបែបនេះមិនសូវត្រូវការដើមទុនច្រើនដូចការបើកតូបនៅផ្សារឡើយ។ វាជាជម្រើសដ៏ល្អសម្រាប់ស្ត្រីមេផ្ទះដែលចង់រកចំណូលបន្ថែម។ ការជួញដូរតាមភូមិក៏ជាវិធីមួយជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនផងដែរ។ អ្នកស្រុកអាចទិញទំនិញបានដោយមិនចាំបាច់ទៅដល់ផ្សារធំៗដែលនៅឆ្ងាយ។ វាគឺជាគំរូនៃសេដ្ឋកិច្ចសហគមន៍ដែលពឹងផ្អែកគ្នាទៅវិញទៅមកយ៉ាងចុះសម្រុង។